ការរៀបចំម្ហូបអាហារសម្រាប់កិច្ចពិធីសែនព្រេន គឺជាកាតព្វកិច្ចដ៏សំខាន់បំផុតមួយសម្រាប់កូនចៅខ្មែរគ្រប់រូបដែលត្រូវយកចិត្តទុកដាក់។ តាមជំនឿពីបុរាណរៀងមកការរៀបចំដង្វាយសម្រាប់បុព្វបុរសតម្រូវឱ្យមានភាពស្អាតស្អំទាំងកាយវិការ និងស្មារតីដើម្បីបង្ហាញនូវការគោរព។ យើងត្រូវយល់ដឹងថា ការធ្វើម្ហូបសែនមិនមែនគ្រាន់តែជាការចម្អិនឱ្យឆ្អិនតាមធម្មតានោះទេ គឺត្រូវមានវិន័យខ្ពស់បំផុត។ ម្ចាស់ផ្ទះត្រូវមានចិត្តជ្រះថ្លា និងមានការតាំងចិត្តខ្ពស់ក្នុងការរៀបចំភស្តុភារផ្សេងៗឱ្យបានហ្មត់ចត់សម្រាប់បុព្វការីជន។ ចាស់ទុំតែងតែទូន្មានថាការរៀបចំម្ហូបអាហារដោយសេចក្តីគោរពនឹងនាំមកនូវសិរីសួស្តី និងសេចក្តីសុខដល់ក្រុមគ្រួសារទាំងមូល។ ច្បាប់ទម្លាប់នៃការធ្វើម្ហូបសែនតម្រូវឱ្យអ្នកចម្អិនហាមដាច់ខាតនូវការភ្លក្សរសជាតិមុនពេលកិច្ចពិធីចាប់ផ្តើម។ សកម្មភាពនៃការយកស្លាបព្រាមកដួសសាកល្បងរសជាតិក្នុងឆ្នាំងត្រូវបានចាត់ទុកថា ជាការប្រមាថដល់វិញ្ញាណក្ខន្ធដូនតា។ សេចក្តីស្មោះត្រង់ និងការគោរពប្រតិបត្តិត្រូវស្តែងចេញតាមរយៈការរក្សារសជាតិម្ហូបឱ្យនៅថ្មីដដែលរហូតដល់ដាក់ថ្វាយ។ ម្ហូបដែលបានភ្លក្សរួចត្រូវបានគេចាត់ទុកថា ជាម្ហូបសំណល់ ឬជាម្ហូបដែលមានម្ចាស់រួចទៅហើយសម្រាប់មនុស្សរស់។ យើងត្រូវជឿជាក់លើបទពិសោធន៍នៃការចម្អិន និងការប៉ាន់ស្មានគ្រឿងផ្សំដោយមិនចាំបាច់ប្រើអណ្តាតសាកល្បងឡើយ។ ការដាក់គ្រឿងផ្សំត្រូវធ្វើឡើងដោយការប្រុងប្រយ័ត្នខ្ពស់ និងប្រើការសង្កេតតាមរយៈពណ៌ ឬក្លិនជាជំនួយវិញ។ សមាជិកគ្រួសារដែលជួយចម្អិនត្រូវចងចាំជាប់ជានិច្ចនូវបម្រាមដ៏តឹងរ៉ឹងនេះ ដើម្បីជៀសវាងការខុសឆ្គងដោយអចេតនា។ ទង្វើនៃការមិនភ្លក្សនេះបង្ហាញពីការលះបង់នូវចំណង់ផ្ទាល់ខ្លួន ដើម្បីទុករបស់ដ៏ល្អបំផុតជូនដល់អ្នកមានគុណ។ ក្នុងនាមជាអ្នកបន្តវេនត្រូវចេះសង្កេតមើលរបៀបរបបដែលចាស់ៗធ្លាប់ធ្វើកន្លងមកដោយមិនឱ្យបាត់បងឡើយ។ អាហារដែលស្អាត និងមិនទាន់មានអ្នកណាប៉ះពាល់ គឺជាដង្វាយដ៏មានតម្លៃបំផុតសម្រាប់ពិធីបុណ្យជាតិផ្សេងៗ។ ការមិនភ្លក្ស គឺជាការរក្សានូវភាពបរិសុទ្ធនៃវត្ថុស័ក្តិសិទ្ធិ ឬការរក្សានូវតម្លៃនៃដួងព្រលឹងដូនតាដែលយើងគោរព។ ប្រសិនបើមានការភ្លក្សមុននោះការបន់ស្រន់ទាំងឡាយអាចនឹងមិនសមប្រកបតាមបំណងប្រាថ្នារបស់យើងឡើយ។ គ្រូអាចារ្យតែងតែរំលឹកដល់កូនចៅក្នុងពេលមានពិធីបុណ្យទានឱ្យចេះប្រយ័ត្នប្រយែងរឿងម្ហូបអាហារសែនព្រេននេះ។ ភាពផ្អែមល្ហែម និងរសជាតិឆ្ងាញ់នៃអាហារត្រូវកើតចេញពីទឹកចិត្តពិតប្រាកដ និងភាពអត់ធ្មត់របស់អ្នកធ្វើផ្ទាល់។ នៅពេលដែលយើងចម្អិនដោយមិនភ្លក្សវាគឺជាការសាកល្បងនូវសទ្ធាជ្រះថ្លាចំពោះបុព្វការីជនដែលបានចែកឋានទៅ។ មេផ្ទះដែលចំណានតែងតែដឹងពីបរិមាណអំបិល និងស្ករយ៉ាងច្បាស់លាស់ដោយមិនចាំបាច់ប្រើមាត់ភ្លក្សឡើយ។ ការហាមឃាត់នេះក៏បង្កប់នូវអត្ថន័យអប់រំចិត្តឱ្យស្គាល់នូវភាពអត់ធ្មត់ ឬការគ្រប់គ្រងអារម្មណ៍មិនឱ្យលោភលន់។ ការគោរពតាមក្បួនខ្នាតបុរាណជួយឱ្យកូនចៅជំនាន់ក្រោយយល់កាន់តែច្បាស់ពីសិល្បៈនៃការរៀបចំសក្ការបូជា។ ម្ហូបអាហារដែលមានសោភ័ណភាពស្អាតបាត និងមានរសជាតិសមរម្យ គឺជាមោទនភាពរបស់គ្រួសារនីមួយៗ។ ការដែលមិនមានការភ្លក្សនេះជួយឱ្យយើងមានអារម្មណ៍ស្ងប់ និងមានសមាធិល្អក្នុងពេលបំពេញការងារក្នុងផ្ទះបាយ។ ពាក្យចាស់ពោលថា ធ្វើម្ហូបសែនកុំអាលមាត់រហ័សភ្លក្សមុនព្រលឹងដូនតាដែលលោកអញ្ជើញមកទទួល។ សេចក្តីស្រឡាញ់ចំពោះសាច់ញាតិដែលចែកឋានទៅត្រូវបានបង្ហាញតាមរយៈអាហារដែលសម្រិតសម្រាំងបំផុត និងមានអនាម័យ។ ការរៀបចំដោយក្តីមេត្តានឹងធ្វើឱ្យម្ហូបអាហារនោះមានរសជាតិឆ្ងាញ់ដោយឯកឯងទោះមិនបានភ្លក្សក៏ដោយ។ ទំនៀមទម្លាប់ខ្មែរយើង គឺឱ្យតម្លៃលើភាពហ្មត់ចត់ជាចម្បង ឬការផ្តល់កិត្តិយសដល់អ្នកដែលខ្ពស់ជាងខ្លួន។ ភាពហ្មត់ចត់ក្នុងផ្ទះបាយ គឺជាកញ្ចក់ឆ្លុះបញ្ចាំងពីសេចក្តីថ្លៃថ្នូររបស់គ្រួសារខ្មែរគ្រប់រូប។ កូនចៅត្រូវចងចាំថា ដូនតាគឺជាអ្នកដែលផ្តល់កំណើត និងផ្តល់នូវចំណេះដឹងគ្រប់បែបយ៉ាងមកដល់យើង។ ការមិនភ្លក្សម្ហូបសែនក៏ជួយបង្កើននូវទំនុកចិត្តលើសមត្ថភាពផ្ទាល់ខ្លួនរបស់អ្នកចម្អិនផងដែរ។ នៅពេលដែលម្ហូបត្រូវបានដួសដាក់ចានដើម្បីយកទៅសែនព្រេន គឺត្រូវមានរូបរាងពេញលេញល្អឥតខ្ចោះ។ ការរក្សាម្ហូបឱ្យនៅដដែលដោយគ្មានការប៉ះពាល់ គឺជាសញ្ញានៃការគោរពប្រតិបត្តិដ៏ខ្ពង់ខ្ពស់។ ចាស់ៗចំណាំសង្កេតមើលកូនចៅណាដែលធ្វើតាមបម្រាមនេះយ៉ាងខ្ជាប់ខ្ជួន ឬអ្នកដែលធ្វេសប្រហែសក្នុងកិច្ចការងារ។ ការអនុវត្តតាមច្បាប់ផ្ទះបាយបែបនេះជួយឱ្យយុវជនជំនាន់ក្រោយចេះគោរពវិន័យ និងមានសណ្តាប់ធ្នាប់។ ម្ហូបដែលត្រូវសែនត្រូវតែមានសភាពក្តៅ និងក្លិនឈ្ងុយដែលចេញពីឆ្នាំងថ្មីៗ និងមិនមែនជាម្ហូបសល់ពីអាហារថ្ងៃត្រង់។ ការផ្ដោតអារម្មណ៍ទៅលើកិច្ចការចម្អិនដោយមិនខ្វល់ពីរឿងភ្លក្សជួយឱ្យចិត្តយើងបរិសុទ្ធ។ ភាពជឿជាក់លើស្នាដៃរបស់ខ្លួនឯង គឺជាកម្លាំងចិត្តមួយដ៏ធំធេង ឬជាការបង្កើននូវសទ្ធាក្នុងការធ្វើបុណ្យ។ រាល់ការរៀបចំទាំងឡាយត្រូវធ្វើឡើងដោយភាពរីករាយ និងទឹកមុខញញឹមញញែមជានិច្ច។ ការមិនភ្លក្សរសជាតិមុនសែន គឺជាផ្នែកមួយនៃវប្បធម៌អរូបីដែលខ្មែរយើងរក្សាបានរហូតមកដល់សព្វថ្ងៃ។ យើងគ្រប់គ្នាមានភារកិច្ចការពារ និងថែរក្សានូវបម្រាមទាំងនេះដើម្បីឱ្យតម្លៃនៃពិធីសែនព្រេននៅតែដដែល។ ចំណេះដឹងអំពីការធ្វើម្ហូបដោយមិនភ្លក្សនេះគួរតែត្រូវបានផ្សព្វផ្សាយដល់ក្មេងៗជំនាន់ក្រោយ ឬអ្នកដែលមិនទាន់យល់។ ការយកចិត្តទុកដាក់លើរឿងតូចតាចបែបនេះបង្ហាញពីភាពហ្មត់ចត់នៃចរិតលក្ខណៈរបស់មនុស្សម្នាក់ៗ។ សកម្មភាពនៃការរៀបចំម្ហូបសែន គឺជាការបង្កើននូវចំណងមិត្តភាពរវាងសមាជិកគ្រួសារ និងសាច់ញាតិជិតខាង។ ការដាក់គ្រឿងផ្សំដោយការស្មានត្រូវច្បាស់លាស់ គឺជាទេពកោសល្យដ៏អស្ចារ្យរបស់អ្នកចម្អិនម្ហូបខ្មែរ។ ម្ហូបដែលឆ្អិនហើយត្រូវគ្របឱ្យជិត ដើម្បីរក្សាក្លិន និងរសជាតិឱ្យនៅដដែល គឺកុំឱ្យបាត់បង់នូវគុណភាពដើម។ ការថែរក្សារបៀបរបបដ៏ត្រឹមត្រូវនេះនឹងធ្វើឱ្យដូនតាសប្បាយចិត្ត និងប្រទានពរជ័យដល់កូនចៅ។ សរុបមកវិញ ការមិនភ្លក្សអាហារក្នុងពេលរៀបចំម្ហូបសែនដូនតា គឺជាការបង្ហាញនូវសីលធម៌ និងសេចក្តីគោរពដ៏ជ្រាលជ្រៅបំផុត។ តាមរយៈការអនុវត្តតាមទំនៀមទម្លាប់ដ៏ល្អប្រពៃនេះកូនចៅខ្មែរនឹងទទួលបាននូវភាពសុខដុមរមនាក្នុងជីវិតតរៀងទៅ។ ការរក្សានូវអត្តសញ្ញាណនៃកិច្ចពិធីសក្ការបូជាដ៏ត្រឹមត្រូវ គឺជាមោទនភាពដ៏ធំធេងសម្រាប់ប្រជាជាតិកម្ពុជាយើងគ្រប់រូប។ ការរៀនគ្រប់គ្រងចិត្តមិនឱ្យឃ្លានចង់ភ្លក្ស គឺជាការហ្វឹកហាត់វិន័យផ្ទាល់ខ្លួនដ៏ល្អបំផុតក្នុងកិច្ចការផ្ទះបាយ។ ចាស់ៗតែងមានជំនឿថា បើកូនចៅលួចភ្លក្សរសជាតិមុននោះដូនតានឹងមិនទទួលយកដង្វាយទាំងនោះឡើយ។ ភក្តីភាពចំពោះអ្នកមានគុណត្រូវស្តែងចេញតាមរយៈការប្រុងប្រយ័ត្នរាល់សកម្មភាព ឬការនិយាយស្តីពេលចម្អិន។ យើងត្រូវប្រើអារម្មណ៍ផ្ដោតទៅលើរូបមន្តដែលបានរៀនសូត្រពីម៉ែឪ ដើម្បីឱ្យរសជាតិម្ហូបចេញមកល្អឥតខ្ចោះ។ ការមិនប៉ះពាល់ចំណីអាហារមុនពេលសែន គឺជាការរក្សានូវសីលប្រាំបួនក្នុងការគោរពប្រតិបត្តិដួងវិញ្ញាណក្ខន្ធ។ សេចក្តីថ្លៃថ្នូររបស់អ្នកធ្វើម្ហូប គឺស្ថិតនៅលើភាពស្មោះត្រង់ និងភាពម៉ត់ចត់ក្នុងការអនុវត្តតាមបម្រាមបុរាណ។ រាល់ពេលដែលឆ្នាំងស៊ុបកំពុងពុះកូនចៅត្រូវចងចាំជានិច្ចថាមុខម្ហូបនេះ គឺសម្រាប់ជូនបុព្វការីជនដ៏ខ្ពង់ខ្ពស់។ ហើយការអត់ធ្មត់មិនបរិភោគមុន គឺជាការផ្តល់កិត្តិយសដល់វប្បធម៌ដូនតាដែលបានបន្សល់ទុកជាច្រើនជំនាន់មកហើយ។ ក្លិនក្រអូបឈ្ងុយឈ្ងប់នៃគ្រឿងការី ឬម្ជូរគ្រឿង គឺជាសញ្ញាបញ្ជាក់ពីស្នាដៃដ៏ប៉ិនប្រសប់ ឬទឹកដៃដ៏ចំណាន។ ការចម្អិនដោយក្តីគោរពជួយឱ្យម្ហូបអាហារនោះមានសោភ័ណភាពទាក់ទាញភ្នែកដល់អ្នកដែលបានឃើញ។ យើងត្រូវជៀសវាងការជជែកគ្នាលេងក្នុងសភាពអសុរោះនៅក្បែរកន្លែងរៀបចំម្ហូបសែនដើម្បីរក្សាភាពបរិសុទ្ធ។ ទំនៀមទម្លាប់នៃការមិនភ្លក្សម្ហូបនេះ គឺជាមរតកអរូបីដ៏មានតម្លៃ និងជាគ្រឹះនៃសីលធម៌រស់នៅរបស់ខ្មែរ។ ការដែលមិនដួសម្ហូបមកសាកល្បងរសជាតិជួយឱ្យយើងចេះស្មានតាមរយៈបរិមាណគ្រឿងផ្សំដែលបានដាក់ចូល។ ស្នាមញញឹមរបស់អ្នករៀបចំម្ហូប គឺជាគ្រឿងផ្សំសម្ងាត់ដែលធ្វើឱ្យអាហារមានរសជាតិឆ្ងាញ់ ឬមានសិរីសួស្តី។ យើងត្រូវរៀបចំចានស្លាបព្រាឱ្យបានស្អាតបាត និងថ្មីជានិច្ចសម្រាប់ដាក់ម្ហូបដែលទើបតែចម្អិនឆ្អិន។ ការមិនភ្លក្ស គឺជាការបង្ហាញពីភាពជឿជាក់លើខ្លួនឯងក្នុងការបំពេញតួនាទីជាមេផ្ទះដ៏ល្អម្នាក់។ ម្ហូបអាហារដែលទុកសម្រាប់សែនត្រូវតែមានលក្ខណៈប្លែកពីម្ហូបដែលបរិភោគប្រចាំថ្ងៃ ឬមានភាពសម្រិតសម្រាំង។ សកម្មភាពនៃការរង់ចាំឱ្យពិធីសែនចប់សព្វគ្រប់ទើបបរិភោគ គឺជាការគោរពតាមលំដាប់លំដោយនៃពិធី។ ការចេះអត់ទ្រាំចំពោះក្លិនឈ្ងុយនៃអាហារបង្ហាញពីការតាំងចិត្តដ៏មាំមួនក្នុងការធ្វើបុណ្យទានឱ្យទទួលបានបុណ្យ។ ច្បាប់នៃការរស់នៅរបស់ខ្មែរ គឺឱ្យតម្លៃលើការដឹងគុណ និងការបង្ហាញនូវការគោរពចំពោះអ្នកដែលបានចែកឋាន។ ការរៀបចំដង្វាយដោយទឹកចិត្តស្អាតស្អំជួយឱ្យយើងមានអារម្មណ៍ស្រស់ស្រាយ និងមានកម្លាំងចិត្តក្នុងជីវិត។ បម្រាមមិនឱ្យភ្លក្សនេះមិនមែនជាការបង្ខិតបង្ខំនោះទេ ប៉ុន្តែវាគឺជាការស្ម័គ្រចិត្តដើម្បីសេចក្តីល្អ។ ការអនុវត្តតាមក្បួនខ្នាតចាស់ទុំជួយឱ្យយើងជៀសផុតពីការរិះគន់ពីសំណាក់អ្នកដទៃដែលមកចូលរួមពិធី។ ម្ហូបសែនដែលមិនទាន់ភ្លក្ស គឺជាសញ្ញានៃភាពថ្មីស្រឡាង និងជាការផ្តល់នូវអ្វីដែលល្អបំផុតជូនដល់បុព្វការីជន។ ការយល់ដឹងពីអត្ថន័យនៃបម្រាមនេះជួយឱ្យកូនចៅកាន់តែមានចិត្តសទ្ធាជ្រះថ្លាក្នុងការធ្វើកិច្ចសាសនា។ ក្នុងផ្ទះបាយខ្មែរការមិនភ្លក្សម្ហូបសែន គឺជាវិន័យដែលត្រូវតែបង្រៀនដល់កូនចៅតាំងពីតូច ឬតាំងពីចាប់ផ្តើមរៀនធ្វើម្ហូប។ ការរក្សាភាពស្ងប់ស្ងាត់និងការតាំងចិត្តក្នុងពេលចម្អិនជួយឱ្យលទ្ធផលនៃម្ហូបចេញមកមានរសជាតិសមរម្យ។ យើងត្រូវមានសេចក្តីរីករាយដែលបានបំពេញភារកិច្ចជូនបុព្វបុរសតាមរយៈស្នាដៃដែលចេញពីចិត្ត។ ការយល់ខុសខ្លះៗអាចកើតមានឡើងប៉ុន្តែការណែនាំពីចាស់ទុំនឹងជួយតម្រង់ទិស ឬជួយឱ្យយល់ពីតម្លៃពិត។ ការរៀបចំម្ហូបអាហារដោយមិនភ្លក្ស គឺជាសិល្បៈនៃការចម្អិនដែលប្រើអារម្មណ៍ និងបទពិសោធន៍ជាមូលដ្ឋាន។ ភាពហ្មត់ចត់ក្នុងការជ្រើសរើសបន្លែ និងសាច់ដ៏ល្អបំផុត គឺជាការចាប់ផ្តើមនៃកិច្ចពិធីដ៏បរិសុទ្ធ។ ម្ហូបដែលយើងមិនទាន់បានបរិភោគ គឺជាដង្វាយដែលពេញលក្ខណៈសម្រាប់ឧទ្ទិសកុសលជូនទៅដល់បុព្វការីជន។ ការជឿជាក់លើក្បួនខ្នាតបុរាណនឹងនាំមកនូវភាពត្រជាក់ត្រជុំដល់គ្រួសារតាមរយៈការការពារពីដូនតា។ ចិត្តដែលបរិសុទ្ធក្នុងពេលរៀបចំដង្វាយនឹងធ្វើឱ្យទេវតា និងដូនតាបើកភ្នែកមើល និងប្រទានសេចក្តីសុខ។ ការមិនភ្លក្សអាហារជួយឱ្យយើងចេះគោរពសិទ្ធិរបស់អ្នកដទៃទោះបីជាអ្នកនោះមិននៅក្បែរយើងក៏ដោយ។ សីលធម៌នៃការចម្អិនម្ហូបសែន គឺជាការរៀនសូត្រពីរបៀបរស់នៅដែលមានសណ្តាប់ធ្នាប់ ឬមានវិន័យ។ យើងត្រូវចងចាំថាម្ហូបអាហារ គឺជាចំណងដែលភ្ជាប់រវាងមនុស្សរស់ និងវិញ្ញាណក្ខន្ធអ្នកដែលចែកឋានទៅ។ ការរក្សាភាពហ្មត់ចត់ក្នុងការងារផ្ទះបាយ គឺជាកាតព្វកិច្ចដែលស្ត្រីខ្មែរគ្រប់រូបត្រូវតែប្រកាន់ខ្ជាប់។ ការបណ្តុះស្មារតីឱ្យគោរពបម្រាមនេះ គឺជាការរក្សានូវអត្តសញ្ញាណខ្មែរ ឬជាការលើកកម្ពស់វប្បធម៌ជាតិ។ ការរៀបចំម្ហូបសែនដោយមិនភ្លក្ស គឺជាការបង្ហាញពីទឹកចិត្តដែលមិនអាត្មានិយមចំពោះសាច់ញាតិ។ ភាពជោគជ័យនៃកិច្ចពិធីសែនព្រេន គឺអាស្រ័យលើភាពហ្មត់ចត់ និងការយកចិត្តទុកដាក់តាំងពីចំណុចដំបូង។ ម្ហូបដែលចម្អិនដោយការគោរពវិន័យនឹងនាំមកនូវភាពមង្គលវិបុលសុខ និងភាពចម្រុងចម្រើនដល់សមាជិកគ្រប់រូប។ យើងគួរតែមានមោទនភាពចំពោះខ្លួនឯងដែលបានរក្សានូវទំនៀមទម្លាប់ដ៏ល្អនេះមិនឱ្យបាត់បង់។ ការយល់ដឹងពីសេចក្តីថ្លៃថ្នូរនៃការរៀបចំម្ហូបសែន គឺជាការអប់រំចិត្តឱ្យស្គាល់ពីតម្លៃនៃជីវិត ឬសេចក្តីស្លាប់។ ការរៀបចំដង្វាយដោយមានការប្រុងប្រយ័ត្នខ្ពស់បង្ហាញពីភាពចាស់ទុំនៃបុគ្គលិកលក្ខណៈរបស់យើង។ រសជាតិម្ហូបដែលកើតចេញពីចិត្តជ្រះថ្លានឹងធ្វើឱ្យអ្នកដែលបានបរិភោគតាមក្រោយមានសេចក្តីសុខ។ ការមិនភ្លក្សម្ហូបសែន គឺជាការរក្សានូវតុល្យភាពរវាងជំនឿ និងការអនុវត្តក្នុងសង្គមខ្មែរឱ្យមាននិរន្តរភាព។ សេចក្តីព្យាយាមក្នុងការរៀនសូត្ររបៀបចម្អិនតាមក្បួនបុរាណ គឺជាការតបស្នងសងគុណដ៏ធំធេង ឬជាការដឹងគុណ។ កូនចៅខ្មែរគ្រប់រូបត្រូវបន្តរក្សានូវកេរដំណែលនៃកិច្ចពិធីសក្ការបូជាដ៏ត្រឹមត្រូវនេះជានិច្ចនិរន្តរ៍។ ការរក្សាភាពស្អាតស្អំ និងមិនភ្លក្សអាហារសែន គឺជាការបង្ហាញនូវភាពកតញ្ញូដ៏ជ្រាលជ្រៅចំពោះដូនតាគ្រប់ជំនាន់។ តាមរយៈការគោរពតាមបទដ្ឋាននៃពិធីសែនព្រេននេះយើងនឹងក្លាយជាអ្នកបន្តវេនដែលពោរពេញដោយចំណេះដឹង។ សរុបមក ការមិនភ្លក្សម្ហូបអាហារក្នុងពេលរៀបចំដង្វាយ គឺជាការរក្សានូវតម្លៃ និងភាពបរិសុទ្ធនៃវប្បធម៌ខ្មែរយើង។